ការជួញដូររវាងអ្នកនេសាទសមុទ្រ និងអ្នកប្រមូលផលអំបិល គឺជាចំណងដ៏សំខាន់មួយនៅក្នុងសហគមន៍នៅតាមតំបន់ឆ្នេរ។ ការអនុវត្តនេះមិនត្រឹមតែជាការផ្លាស់ប្តូរទំនិញប៉ុណ្ណោះទេ ថែមទាំងជាការបង្កើតទំនាក់ទំនងដ៏រឹងមាំផងដែរ។ វាជាទម្រង់នៃការរស់នៅដែលពឹងផ្អែកគ្នាទៅវិញទៅមក ហើយបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ តម្រូវការរបស់អ្នកនេសាទគឺដើម្បីរក្សាទុកផលត្រីដែលពួកគេនេសាទបានឱ្យបានយូរអង្វែង។ ត្រីស្រស់អាចខូចគុណភាពបានយ៉ាងឆាប់រហ័សប្រសិនបើគ្មានការថែរក្សាត្រឹមត្រូវ។ ដូច្នេះ អំបិលក្លាយជាគ្រឿងផ្សំដ៏ចាំបាច់បំផុតសម្រាប់ការធ្វើត្រីងៀត ផ្អក ឬប្រហុកជាដើម។ ការប្រើអំបិលអាចពន្យារអាយុកាលរបស់ត្រី និងជួយឱ្យពួកគេអាចលក់ឬទុកសម្រាប់បរិភោគបានយូរ។ ចំណែកឯអ្នកប្រមូលផលអំបិលវិញ ពួកគេមានតម្រូវការសំខាន់បំផុតទៅលើប្រភពអាហារ។ ការងារប្រមូលផលអំបិលជាការងារដែលត្រូវប្រើកម្លាំងខ្លាំង និងទាមទារថាមពលច្រើន។ ពួកគេត្រូវការប្រភពប្រូតេអ៊ីនដូចជាត្រីដើម្បីចម្អិនជាម្ហូបអាហារប្រចាំថ្ងៃ។ ត្រីស្រស់ក៏ជាប្រភពអាហារដ៏សម្បូរបែបដែលគេមិនអាចរកបានដោយងាយនៅក្បែរទីកន្លែងធ្វើអំបិលឡើយ។ ដូច្នេះ តម្រូវការទៅវិញទៅមកនេះបានបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការជួញដូរ។ ដំណើរការនៃការជួញដូរនេះច្រើនតែប្រព្រឹត្តទៅនៅតាមទីប្រជុំជន ឬនៅក្បែរផែទូកនេសាទ។ នៅពេលអ្នកនេសាទត្រឡប់មកពីសមុទ្រវិញ ពួកគេបាននាំយកត្រីដែលចាប់បានថ្មីៗ។ អ្នកប្រមូលផលអំបិលក៏មកដល់ដោយផ្ទាល់នៅកន្លែងនោះជាមួយនឹងអំបិលមួយចំនួនធំ។ ការជួញដូរភាគច្រើនគឺការដោះដូរដោយផ្ទាល់រវាងត្រីនិងអំបិលដោយមិនប្រើប្រាស់ប្រាក់កាស។ ឧទាហរណ៍ អ្នកនេសាទអាចយកត្រីមួយល្អីដូរជាមួយអំបិលមួយធុងធំ។ តម្លៃនៃការដោះដូរនេះត្រូវបានកំណត់ដោយការព្រមព្រៀងគ្នារវាងភាគីទាំងសងខាង។ វាជាដំណើរការមួយដែលពឹងផ្អែកលើការយោគយល់ និងភាពស្មោះត្រង់ទៅវិញទៅមក។ ក្នុងករណីខ្លះ ទំនាក់ទំនងនេះក៏កើតមានឡើងជាមិត្តភក្តិ ឬអ្នកស្គាល់គ្នាជាយូរមកហើយ។ ដំណើរការនេះបង្ហាញពីភាពសាមញ្ញនៃជីវិតដែលមិនត្រូវការប្រាក់ច្រើន។ វាជាការដោះស្រាយបញ្ហាប្រចាំថ្ងៃដោយការសហការគ្នាយ៉ាងចុះសម្រុង។ ការជួញដូរនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវភាពសហគមន៍ទាំងមូល។ វាជួយធានាដល់ការទទួលបានចំណីអាហារ និងធនធានចាំបាច់សម្រាប់អ្នកទាំងពីរ។ អ្នកនេសាទទទួលបានអំបិលដើម្បីកែច្នៃផលិតផល និងបង្កើនចំណូល។ អ្នកប្រមូលផលអំបិលទទួលបានត្រីសម្រាប់ធ្វើម្ហូប និងបំពេញតម្រូវការអាហារប្រចាំថ្ងៃ។ លើសពីនេះទៅទៀត វាជាប្រព័ន្ធសេដ្ឋកិច្ចមូលដ្ឋានដែលជួយឱ្យសហគមន៍ដំណើរការបានយ៉ាងល្អ។ ការជួញដូរនេះជួយកាត់បន្ថយការពឹងផ្អែកលើទីផ្សារខាងក្រៅ។ វាជាមេរៀនដ៏ល្អមួយនៃការរស់នៅបែបសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក។ សារៈសំខាន់ចម្បងមួយទៀតគឺវាជួយថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់សហគមន៍។ ការអនុវត្តនេះបានក្លាយជាផ្នែកមួយនៃជីវិតនិងប្រវត្តិសាស្ត្ររបស់ពួកគេ។ សរុបមក ការជួញដូរនេះគឺជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំរបស់សហគមន៍ទាំងសេដ្ឋកិច្ចនិងសង្គម។